ការរីកចម្រើនយ៉ាងរហ័សនៃប្រព័ន្ធទូទាត់ប្រាក់តាមទូរស័ព្ទដៃនៅកម្ពុជា គឺជាលទ្ធផលនៃការបញ្ចូលគ្នារវាងការកើនឡើងនៃចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត និងយុទ្ធសាស្ត្រជម្រុញសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល។ កាបូបលុយឌីជីថលបានក្លាយជាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់ដែលអនុញ្ញាតឱ្យប្រជាជននៅគ្រប់ទីកន្លែង ទោះបីជាគ្មានគណនីធនាគារបែបប្រពៃណី ក៏អាចធ្វើប្រតិបត្តិការសាច់ប្រាក់បានយ៉ាងងាយស្រួល និងសុវត្ថិភាព។ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង ដោយធនាគារជាតិនៃកម្ពុជា គឺជាបដិវត្តន៍ដ៏ធំមួយដែលជួយឱ្យរាល់ការផ្ទេរប្រាក់ឆ្លងធនាគារមានភាពងាយស្រួល រហ័ស និងមិនមានការគិតកម្រៃសេវាខ្ពស់។ វេទិកាទូទាត់ប្រាក់តាមទូរស័ព្ទបានជួយកាត់បន្ថយគម្លាតហិរញ្ញវត្ថុរវាងអ្នករស់នៅទីក្រុង និងតំបន់ជនបទ តាមរយៈការផ្ដល់លទ្ធភាពឱ្យកសិករអាចទទួលបានការទូទាត់ប្រាក់ពីការលក់ទិន្នផលបានភ្លាមៗ។ ទំនុកចិត្តរបស់អ្នកប្រើប្រាស់លើការទូទាត់ឌីជីថលបានកើនឡើងយ៉ាងខ្លាំង ដោយសារតែប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងភាពងាយស្រួលក្នុងការត្រួតពិនិត្យប្រវត្តិប្រតិបត្តិការតាមរយៈកម្មវិធីទូរស័ព្ទ។ អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការប្រើប្រាស់ (QR Code) ដែលជួយឱ្យការទូទាត់ប្រាក់ពីអតិថិជនមានភាពរលូន និងកាត់បន្ថយបញ្ហាកង្វះខាតលុយអាប់។ ការប្រើប្រាស់កាបូបលុយឌីជីថលជួយឱ្យម្ចាស់អាជីវកម្មអាចគ្រប់គ្រងលំហូរសាច់ប្រាក់បានយ៉ាងមានប្រសិទ្ធភាព និងអាចកត់ត្រាចំណូលចំណាយបានដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។ វេទិកាទូទាត់ប្រាក់តាមទូរស័ព្ទបានបើកឱកាសឱ្យអាជីវកម្មតាមអ៊ីនធឺណិតរីកដុះដាលយ៉ាងខ្លាំង ដោយសារអតិថិជនអាចបញ្ជាទិញ និងទូទាត់ប្រាក់បានភ្លាមៗពីផ្ទះរបស់ពួកគេ។ សេវាកម្មទូទាត់ប្រាក់តាមឌីជីថលបានកាត់បន្ថយហានិភ័យនៃការលួចបន្លំសាច់ប្រាក់ ឬការបាត់បង់លុយកាក់ដែលបង្កឡើងដោយការធ្វេសប្រហែសក្នុងពេលដោះដូរទំនិញជាក់ស្ដែង។ ការរួមបញ្ចូលគ្នារវាងប្រព័ន្ធលក់ដូរ និងការទូទាត់ឌីជីថល ជួយឱ្យអាជីវករអាចវិភាគពីចំណង់ចំណូលចិត្តរបស់អតិថិជន និងរៀបចំយុទ្ធសាស្ត្រលក់ឱ្យកាន់តែមានប្រសិទ្ធភាព។ ការអភិវឌ្ឍកម្មវិធីទូរស័ព្ទដែលមានមុខងារច្រើនយ៉ាង អនុញ្ញាតឱ្យអ្នកប្រើប្រាស់មិនត្រឹមតែអាចផ្ទេរប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង់ថ្លៃទឹក ភ្លើង សំរាម និងទិញសំបុត្រយន្តហោះបានក្នុងកម្មវិធីតែមួយ។ ការប្រើប្រាស់បច្ចេកវិទ្យាស្កែនមុខ និងស្កែនមេដៃដើម្បីបញ្ជាក់ពីប្រតិបត្តិការ គឺជាការបង្កើនស្រទាប់សុវត្ថិភាពដែលធ្វើឱ្យការទូទាត់ឌីជីថលមានភាពជឿជាក់ជាងការប្រើប្រាស់លេខសម្ងាត់សាមញ្ញ។ ប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈលេខកូដសម្គាល់រហ័ស បានជួយសម្រួលដល់ភ្ញៀវទេសចរ និងអ្នកធុរកិច្ចឱ្យអាចចាយវាយបានយ៉ាងងាយស្រួលនៅក្រៅប្រទេសដោយមិនចាំបាច់ប្ដូរប្រាក់សុទ្ធ។ នវានុវត្តន៍នៃកាបូបលុយឌីជីថលបានជម្រុញឱ្យមានការកកើតឡើងនៃក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាច្រើន ដែលនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ និងច្នៃប្រឌិតសម្រាប់ទីផ្សារកម្ពុជា។ ការយល់ដឹងពីសុវត្ថិភាពឌីជីថល ដូចជាការមិនចែករំលែកលេខសម្ងាត់ទៅកាន់អ្នកដទៃ គឺជាមេរៀនដ៏សំខាន់ដែលអ្នកប្រើប្រាស់កាបូបលុយឌីជីថលគ្រប់រូបត្រូវយល់ដឹងដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាបានបង្កើនយុទ្ធនាការអប់រំសាធារណជនអំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទឱ្យមានសុវត្ថិភាព និងការសម្គាល់នូវរាល់សកម្មភាពបោកប្រាស់តាមអ៊ីនធឺណិត។ ការកំណត់កម្រិតទឹកប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃនៅក្នុងកាបូបលុយឌីជីថល គឺជាវិធានការការពារមួយដែលជួយកាត់បន្ថយការខាតបង់ធ្ងន់ធ្ងរក្នុងករណីមានការជ្រៀតជ្រែកណាមួយ។ ការតាមដាន និងរាយការណ៍អំពីប្រតិបត្តិការដែលគួរឱ្យសង្ស័យតាមរយៈមជ្ឈមណ្ឌលសេវាកម្មអតិថិជន ២៤ ម៉ោង គឺជាសសរស្តម្ភនៃទំនុកចិត្តដែលធ្វើឱ្យវិស័យនេះបន្តរីកចម្រើន។ ការអប់រំឱ្យប្រជាជនយល់ពីអត្ថប្រយោជន៍នៃការរក្សាលុយក្នុងប្រព័ន្ធឌីជីថល ជួយឱ្យពួកគេមានទម្លាប់សន្សំ និងគ្រប់គ្រងហិរញ្ញវត្ថុបានល្អជាងមុន។ ការបង់ថ្លៃទំនិញ និងសេវាកម្មតាមរយៈការស្កែន QR Code នៅតាមទីផ្សារទំនើប រហូតដល់តូបលក់ដូរតាមចិញ្ចើមថ្នល់ បានក្លាយជាទម្លាប់ធម្មតាមួយដែលឆ្លុះបញ្ចាំងពីភាពសម័យកាលនៃសង្គមខ្មែរ។ កាបូបលុយឌីជីថលជួយឱ្យការចែករំលែកចំណាយក្នុងចំណោមមិត្តភក្តិ ឬសមាជិកគ្រួសារមានភាពងាយស្រួល តាមរយៈមុខងារផ្ទេរប្រាក់រហ័សដែលមិនចំណាយពេលយូរ។ ការទទួលបានការបញ្ចុះតម្លៃ និងកម្មវិធីសន្សំពិន្ទុពីការទូទាត់តាមទូរស័ព្ទ គឺជាការលើកទឹកចិត្តដែលជួយឱ្យអ្នកប្រើប្រាស់អាចសន្សំសំចៃថវិកាបានមួយផ្នែកពីការចាយវាយប្រចាំថ្ងៃ។ ប្រព័ន្ធទូទាត់ឌីជីថលបានជួយសម្រួលដល់ការផ្ញើប្រាក់ទៅឱ្យឪពុកម្ដាយនៅស្រុកកំណើតបានភ្លាមៗ ដែលជួយដោះស្រាយតម្រូវការចាំបាច់ក្នុងគ្រួសារបានទាន់ពេលវេលា។ ការមិនចាំបាច់កាន់សាច់ប្រាក់សុទ្ធច្រើនតាមខ្លួន បានកាត់បន្ថយការព្រួយបារម្ភអំពីអសន្តិសុខ និងការបាត់បង់កាបូបលុយក្នុងពេលធ្វើដំណើរ ឬចូលរួមកម្មវិធីផ្សេងៗ។ ទោះបីជាមានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏បញ្ហានៃការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនៅតំបន់ដាច់ស្រយាលនៅតែជាឧបសគ្គដែលទាមទារឱ្យមានការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីធានាបាននូវសមធម៌នៃសេវាហិរញ្ញវត្ថុ។ ហានិភ័យនៃបទល្មើសបច្ចេកវិទ្យា និងការលួចបន្លំតាមប្រព័ន្ធអនឡាញ តម្រូវឱ្យក្រុមហ៊ុនផ្ដល់សេវាទូទាត់ប្រាក់ត្រូវតែបង្កើនការការពារតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិតដើម្បីតាមដាន និងទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតីឱ្យបានទាន់ពេលវេលា។ ភាពខុសគ្នានៃចំណេះដឹងផ្នែកបច្ចេកវិទ្យារវាងយុវជន និងមនុស្សវ័យចំណាស់ បង្កើតឱ្យមានតម្រូវការចាំបាច់ក្នុងការរចនាកម្មវិធីទូរស័ព្ទឱ្យមានភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមានភាសាខ្មែរដែលច្បាស់លាស់។ ភាពស្មុគស្មាញនៃការផ្សារភ្ជាប់គណនីធនាគារជាមួយកាបូបលុយឌីជីថលផ្សេងៗគ្នា ត្រូវបានដោះស្រាយជាបណ្ដើរៗតាមរយៈការដាក់ឱ្យប្រើប្រាស់នូវស្តង់ដាររួមតែមួយ ដែលជួយឱ្យការទូទាត់ឆ្លងប្រព័ន្ធមានភាពរលូន។ ធនាគារជាតិនៃកម្ពុជាដើរតួជាអ្នកសម្របសម្រួល និងជាអ្នកត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធានាថាគ្រប់ក្រុមហ៊ុនផ្ដល់សេវាទូទាត់ឌីជីថលទាំងអស់ត្រូវតែអនុលោមតាមច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ និងការសម្អាតប្រាក់។ ការបង្កើតច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចការពារទិន្នន័យផ្ទាល់ខ្លួន គឺជាគ្រឹះដ៏រឹងមាំដែលផ្ដល់នូវភាពស្របច្បាប់ និងទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ គោលការណ៍ "ស្គាល់អតិថិជនរបស់អ្នក" តាមរយៈការតម្រូវឱ្យមានការស្កែនអត្តសញ្ញាណប័ណ្ណឌីជីថល គឺជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការបង្កើតគណនីក្លែងក្លាយសម្រាប់គោលបំណងទុច្ចរិត។ ការកំណត់កម្រិតថ្លៃសេវាផ្ទេរប្រាក់ឱ្យស្ថិតក្នុងកម្រិតសមរម្យក្រោមការត្រួតពិនិត្យពីអាជ្ញាធរ ជួយឱ្យប្រជាជនដែលមានចំណូលទាបអាចទទួលបានផលប្រយោជន៍ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលដោយស្មើភាព។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងឯកជនក្នុងការបង្កើតនូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរួម ជួយឱ្យកម្ពុជាអាចសម្រេចបាននូវគោលដៅនៃសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ ប្រព័ន្ធទូទាត់ឌីជីថលបានដើរតួជាស្ពានតភ្ជាប់ប្រជាជនដែលមិនធ្លាប់ប្រើប្រាស់សេវាធនាគារ ឱ្យចូលមកក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ ដែលអនុញ្ញាតឱ្យពួកគេអាចទទួលបានសេវាកម្មឥណទាន និងធានារ៉ាប់រងបានងាយស្រួលជាងមុន។ ការទូទាត់ប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកម្មកររោងចក្រតាមរយៈកាបូបលុយឌីជីថល បានបង្កើនតម្លាភាព និងកាត់បន្ថយការចំណាយលើការចាត់ចែងសាច់ប្រាក់សុទ្ធដែលប្រកបដោយហានិភ័យ និងការចំណាយខ្ពស់។ ក្នុងអំឡុងពេលមានវិបត្តិសុខភាពសាធារណៈ ប្រព័ន្ធទូទាត់ដោយប្រយោល បានក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការកាត់បន្ថយការចម្លងរោគ និងការរក្សាគម្លាតសង្គមបានយ៉ាងមានប្រសិទ្ធភាព។ ការផ្ដល់ប្រាក់ឧបត្ថម្ភសង្គមរបស់រដ្ឋាភិបាលទៅកាន់គ្រួសារក្រីក្រតាមរយៈប្រព័ន្ធឌីជីថល ធានាបានថាថវិកាទាំងនោះនឹងទៅដល់ដៃប្រជាជនគោលដៅបានគ្រប់ចំនួន និងទាន់ពេលវេលាដោយមិនមានការកាត់កង។ ការជម្រុញឱ្យមានការចាយវាយជាប្រាក់រៀលតាមរយៈកម្មវិធីទូទាត់ឌីជីថល គឺជាយុទ្ធសាស្ត្រដ៏វៃឆ្លាតក្នុងការលើកកម្ពស់តម្លៃរូបិយវត្ថុជាតិ និងការពង្រឹងឯករាជ្យភាពនៃគោលនយោបាយរូបិយវត្ថុរបស់កម្ពុជា។ ការវិវត្តពីកាបូបលុយឌីជីថលធម្មតា ឆ្ពោះទៅរកការបង្កើតធនាគារឌីជីថលពេញលេញ នឹងផ្ដល់នូវបទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ ដែលអាចទទួលបានសេវាហិរញ្ញវត្ថុគ្រប់កម្រិតដោយមិនចាំបាច់ទៅដល់សាខាធនាគារផ្ទាល់។ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីផ្ដល់ដំបូន្មានផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន នឹងជួយឱ្យអ្នកប្រើប្រាស់កាបូបលុយឌីជីថលអាចរៀបចំផែនការចំណាយ និងការសន្សំប្រាក់បានយ៉ាងមានប្រសិទ្ធភាព។ សមាហរណកម្មនៃប្រព័ន្ធទូទាត់កម្ពុជាជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន នឹងជួយសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន និងការធ្វើដំណើរកម្សាន្តរបស់ប្រជាជនក្នុងតំបន់ឱ្យមានភាពងាយស្រួលដូចជាការប្រើប្រាស់ក្នុងស្រុកតែមួយ។ ការកើនឡើងនៃតម្រូវការសេវាកម្មទិញមុនបង់ក្រោយ នៅក្នុងកម្មវិធីទូទាត់ឌីជីថល នឹងជួយជម្រុញអំណាចទិញរបស់អតិថិជន និងការលក់របស់អាជីវករឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។ ការអភិវឌ្ឍប្រព័ន្ធទូទាត់ដែលមិនត្រូវការអ៊ីនធឺណិត គឺជាទិសដៅអនាគតដ៏សំខាន់មួយ ដើម្បីធានាថាប្រតិបត្តិការហិរញ្ញវត្ថុអាចធ្វើទៅបានគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ បដិវត្តន៍នៃការទូទាត់ប្រាក់តាមទូរស័ព្ទនៅកម្ពុជា មិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងវប្បធម៌នៃការចាយវាយរបស់ប្រជាជនឆ្ពោះទៅរកភាពស៊ីវិល័យ។ ភាពជោគជ័យនៃប្រព័ន្ធបាគងបានធ្វើឱ្យកម្ពុជាក្លាយជាគំរូដ៏ឆ្នើមមួយនៅលើឆាកអន្តរជាតិ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជម្រុញការរួមបញ្ចូលហិរញ្ញវត្ថុសម្រាប់ប្រជាជាតិទាំងមូល។ រាល់ប្រតិបត្តិការដែលបានស្កែនតាមរយៈ QR Code គឺជាការចូលរួមចំណែកក្នុងការកសាងប្រព័ន្ធទិន្នន័យសេដ្ឋកិច្ចដ៏ធំ ដែលជួយឱ្យរដ្ឋាភិបាលអាចរៀបចំគោលនយោបាយអភិវឌ្ឍន៍ជាតិបានកាន់តែសុក្រឹត។ ការរក្សាតុល្យភាពរវាងនវានុវត្តន៍ និងសុវត្ថិភាព នឹងនៅតែជាកត្តាសម្រេចដ៏សំខាន់ដែលធ្វើឱ្យវិស័យកាបូបលុយឌីជីថលបន្តឈរជើងយ៉ាងរឹងមាំ និងមានការជឿទុកចិត្តពីសាធារណជន។ វេទិកាទូទាត់ប្រាក់តាមទូរស័ព្ទបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃអត្តសញ្ញាណសង្គមខ្មែរសម័យថ្មី ដែលជួយជម្រុញកម្ពុជាឱ្យឈានទៅរកអនាគតដ៏រុងរឿងនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។ ធនាគារអេស៊ីលីដា ដែលជាធនាគារក្នុងស្រុកដ៏ធំបំផុត បានដើរតួជាអ្នកត្រួសត្រាយផ្លូវតាមរយៈកម្មវិធី ACLEDA Mobile ដែលអនុញ្ញាតឱ្យប្រជាជននៅតាមជនបទដាច់ស្រយាលអាចប្រើប្រាស់សេវាធនាគារយ៉ាងទូលំទូលាយ។ ធនាគារ អេប៊ីអេ (ABA ) បានក្លាយជាមេដឹកនាំក្នុងផ្នែកបច្ចេកវិទ្យាឌីជីថល ជាមួយកម្មវិធី ABA Mobile ដែលមានលក្ខណៈងាយស្រួលប្រើប្រាស់បំផុត និងមានមុខងារស្កែនទូទាត់ប្រាក់ដែលពេញនិយមបំផុតសម្រាប់អាជីវករខ្នាតតូច និងមធ្យមនៅទូទាំងប្រទេស។ ធនាគារកាណាឌីយ៉ា (Canadia )បានបង្កើនការវិនិយោគលើប្រព័ន្ធឌីជីថលរបស់ខ្លួនយ៉ាងខ្លាំង ដើម្បីផ្ដល់នូវបទពិសោធន៍ទូទាត់ប្រាក់ដែលរលូនសម្រាប់អតិថិជនសាជីវកម្ម និងការទូទាត់ប្រាក់បៀវត្សរ៍តាមរយៈកម្មវិធីទូរស័ព្ទ។ ធនាគារ វីង (Wing ) ដែលវិវត្តន៍ចេញពីភ្នាក់ងារផ្ទេរប្រាក់ បានក្លាយជាធនាគារឌីជីថលពេញលេញមួយ ដែលផ្ដល់នូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុយ៉ាងសម្បូរបែប ចាប់តាំងពីការទូទាត់ទំនិញ រហូតដល់ការផ្ដល់ឥណទានខ្នាតតូចតាមទូរស័ព្ទ។ ធនាគារ វឌ្ឍនៈ (Vattanac) បានផ្ដោតលើការផ្ដល់សេវាកម្មទូទាត់ឌីជីថលដែលមានលក្ខណៈប្រណីត និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់អតិថិជនលំដាប់ខ្ពស់ និងការទូទាត់ប្រាក់ពន្ធជូនរដ្ឋាភិបាលយ៉ាងងាយស្រួល។ ធនាគារ ហត្ថា (Hattha) បានបម្លែងខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកជាធនាគារពាណិជ្ជដែលផ្ដល់សេវាឌីជីថលយ៉ាងរហ័សសម្រាប់អតិថិជននៅតាមបណ្ដាខេត្ត ដើម្បីជួយជម្រុញការលូតលាស់សេដ្ឋកិច្ចមូលដ្ឋាន។ ធនាគារ ភីភីស៊ីប៊ី (PPCB) បាននាំមកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុមកពីប្រទេសកូរ៉េ ដើម្បីបង្កើនល្បឿន និងភាពសុក្រឹតនៃប្រតិបត្តិការឌីជីថលសម្រាប់អ្នកធុរកិច្ច និងវិនិយោគិនបរទេសនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (J Trust Royal ) ផ្ដោតលើការផ្ដល់ដំណោះស្រាយទូទាត់ឌីជីថលសម្រាប់អតិថិជនលំដាប់ខ្ពស់ និងក្រុមហ៊ុនអន្តរជាតិ ដែលទាមទារនូវប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ដែលមានស្ដង់ដារពិភពលោក។ ធនាគារ ប្រាសាក់ (Prasac) បន្តពង្រឹងកម្មវិធីទូរស័ព្ទរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការបង់រំលស់ និងការផ្ទេរប្រាក់សម្រាប់អតិថិជនរាប់លាននាក់ដែលស្ថិតក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ ការតភ្ជាប់រវាងធនាគារទាំងអស់នេះតាមរយៈ KHQR និងប្រព័ន្ធបាគង បានជួយលុបបំបាត់របាំងនៃការប្រើប្រាស់ធនាគារខុសគ្នា ដែលធ្វើឱ្យរាល់ការទូទាត់ប្រាក់រវាងអតិថិជន ABA និងអេស៊ីលីដា (ឬធនាគារដទៃទៀត) អាចធ្វើទៅបានភ្លាមៗ។ ការប្រើប្រាស់ លេខសម្ងាត់ពីរតង់ គឺជាវិធានការសុវត្ថិភាពដ៏សំខាន់បំផុតដែលអ្នកប្រើប្រាស់គ្រប់រូបត្រូវតែបើកដំណើរការ ដើម្បីការពារការចូលប្រើប្រាស់គណនីពីសំណាក់ជនខិលខូច។ អ្នកប្រើប្រាស់មិនត្រូវចុចលើតំណភ្ជាប់ ដែលផ្ញើមកតាមរយៈសារទូរស័ព្ទ ឬអ៊ីមែលដែលគួរឱ្យសង្ស័យឡើយ ព្រោះវាអាចជាល្បិចទាញយកព័ត៌មានសម្ងាត់ ឬការលួចគ្រប់គ្រងគណនីឌីជីថល។ ការផ្លាស់ប្តូរលេខសម្ងាត់ ជាទៀងទាត់ និងការមិនប្រើប្រាស់លេខដែលងាយស្រួលស្មាន (ដូចជាថ្ងៃខែឆ្នាំកំណើត) គឺជាទម្លាប់ដ៏ល្អដែលជួយពង្រឹងសុវត្ថិភាពដល់កាបូបលុយឌីជីថលរបស់អ្នក។ ការត្រួតពិនិត្យប្រវត្តិប្រតិបត្តិការ ឱ្យបានញឹកញាប់ ជួយឱ្យអ្នកអាចសម្គាល់ឃើញនូវរាល់ការដកប្រាក់ ឬការចាយវាយដែលមិនប្រក្រតី និងអាចរាយការណ៍ទៅធនាគារបានទាន់ពេលវេលា។ ការប្រើប្រាស់បច្ចេកវិទ្យា ជីវមាត្រ ដូចជាការស្កែនខ្ចៅដៃ ឬផ្ទៃមុខ ផ្ដល់នូវសុវត្ថិភាពខ្ពស់ជាងលេខសម្ងាត់ធម្មតា ដោយសារវាជាអត្តសញ្ញាណបុគ្គលដែលមិនអាចចម្លងបានដោយងាយ។ ការកំណត់ការជូនដំណឹង ភ្លាមៗរាល់ពេលដែលមានចរន្តសាច់ប្រាក់ចេញចូល ជួយឱ្យអ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកបានគ្រប់វិនាទី និងគ្រប់ទីកន្លែង។ ការបែងចែកកញ្ចប់ថវិកាចាយវាយប្រចាំថ្ងៃទៅក្នុងកាបូបលុយឌីជីថលដាច់ដោយឡែកពីគណនីសន្សំចម្បង គឺជាវិធីសាស្ត្រកាត់បន្ថយហានិភ័យប្រសិនបើមានការបាត់បង់ទូរស័ព្ទ។ ការប្រើប្រាស់មុខងារ ស្កែនដើម្បីបង់ប្រាក់ ជួយឱ្យអ្នកមិនចាំបាច់កាន់សាច់ប្រាក់សុទ្ធដែលប្រឈមនឹងការចម្លងមេរោគ ឬការទទួលលុយក្លែងក្លាយដោយអចេតនា។ ការភ្ជាប់កាតឌីជីថល សម្រាប់ការទិញទំនិញតាមអ៊ីនធឺណិត ផ្ដល់នូវភាពងាយស្រួល និងសុវត្ថិភាពជាងការប្រើប្រាស់កាតធនាគាររូបវន្តផ្ទាល់។ អ្នកប្រើប្រាស់គួរតែជៀសវាងការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតសាធារណៈ ក្នុងពេលធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីការពារការលួចស្ទាក់ចាប់យកទិន្នន័យពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា។ ការកើនឡើងនៃចំនួនធនាគារដែលចូលរួមក្នុងប្រព័ន្ធទូទាត់ឌីជីថល បានបង្កើតឱ្យមានការប្រកួតប្រជែងយ៉ាងសកម្មក្នុងការកែលម្អសេវាកម្ម និងការផ្ដល់ជូនរង្វាន់លើកទឹកចិត្តដល់អ្នកប្រើប្រាស់។ ធនាគារជាតិបានជម្រុញឱ្យមានការប្រើប្រាស់ រូបិយបណ្ណជាតិ គឺប្រាក់រៀល នៅក្នុងប្រព័ន្ធឌីជីថលឱ្យបានកាន់តែច្រើន ដើម្បីពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ចជាតិនៅក្នុងយុគសម័យសកលភាវូបនីយកម្ម។ ភាពជោគជ័យនៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា ក៏អាស្រ័យលើការយល់ដឹង និងការជួយគាំទ្រពីសំណាក់អាជីវករគ្រប់កម្រិត ដែលបានបើកចិត្តទទួលយកបច្ចេកវិទ្យាថ្មី។ ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ KHQR រួមតែមួយ បានជួយលុបបំបាត់ភាពស្មុគស្មាញសម្រាប់អាជីវករ ដោយមិនចាំបាច់ដាក់តាំងស្លាក QR ច្រើនមុខ ដែលនាំឱ្យបាត់បង់សោភ័ណភាព និងបង្កការយល់ច្រឡំដល់អតិថិជន។ ធនាគារឌីជីថលនៅកម្ពុជាកំពុងងាកមកផ្ដោតលើការផ្ដល់សេវាកម្ម មីក្រូឥណទានឌីជីថល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចខ្ចីប្រាក់ក្នុងចំនួនតូចៗបានភ្លាមៗតាមទូរស័ព្ទដៃដោយមិនចាំបាច់មានទ្រព្យបញ្ចាំ។ ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត ដើម្បីវិភាគទម្លាប់នៃការចាយវាយ ជួយឱ្យធនាគារអាចផ្ដល់ដំបូន្មានហិរញ្ញវត្ថុ និងការផ្ដល់ជូនពិសេសដែលចំគោលដៅ និងតម្រូវការជាក់ស្ដែងរបស់អតិថិជនម្នាក់ៗ។ សេវាកម្មទូទាត់ប្រាក់សម្រាប់ ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក បានក្លាយជាក្បាលម៉ាស៊ីនជម្រុញការលក់សម្រាប់សហគ្រាសខ្នាតតូច ដែលអាចទទួលប្រាក់បានភ្លាមៗ និងមានសុវត្ថិភាពបំផុត។ ការបង្កើតឱ្យមាន ធនាគារចល័ត នៅតាមតំបន់ដែលមិនទាន់មានសាខាធនាគារ គឺជាយុទ្ធសាស្ត្របំពេញបន្ថែមដែលជួយជម្រុញឱ្យប្រជាជនងាកមកប្រើប្រាស់កាបូបលុយឌីជីថលកាន់តែច្រើន។ ការតភ្ជាប់រវាងកាបូបលុយឌីជីថល និងសេវាកម្មសាធារណៈរបស់រដ្ឋ ដូចជាការបង់ថ្លៃចុះបញ្ជីយានយន្ត ឬការបង់ពន្ធអចលនទ្រព្យ គឺជាជំហានដ៏សំខាន់នៃរដ្ឋាភិបាលឌីជីថល។ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ កំពុងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង ដើម្បីដាក់លក់កញ្ចប់សេវាការពារសុខភាព និងជីវិតដែលមានតម្លៃសមរម្យតាមរយៈកម្មវិធីទូរស័ព្ទ។ ការបង្កើតប្រព័ន្ធ ទូទាត់ដោយមិនប្រើអ៊ីនធឺណិត កំពុងស្ថិតក្នុងដំណាក់កាលសាកល្បង ដើម្បីធានាថាប្រតិបត្តិការអាចធ្វើទៅបានទោះបីជាស្ថិតក្នុងតំបន់ដែលមានសេវាខ្សោយក៏ដោយ។ ការអភិវឌ្ឍប្រព័ន្ធ Smart Notification ដែលផ្ដល់ព័ត៌មានលម្អិតពីទីតាំង និងពេលវេលានៃការចាយវាយ ជួយឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការផ្ទៀងផ្ទាត់ចំណាយប្រចាំខែរបស់ខ្លួន។ យុទ្ធនាការ "ចំណេះដឹងហិរញ្ញវត្ថុឌីជីថល" ត្រូវបានជម្រុញយ៉ាងសកម្មនៅតាមសាលារៀន និងសកលវិទ្យាល័យ ដើម្បីត្រៀមខ្លួនសម្រាប់យុវជនជំនាន់ក្រោយឱ្យក្លាយជាអ្នកប្រើប្រាស់វៃឆ្លាត។ ការបង្កើត មជ្ឈមណ្ឌលដោះស្រាយវិវាទឌីជីថល ជួយឱ្យអតិថិជនមានភាពកក់ក្ដៅក្នុងការទទួលបានយុត្តិធម៌ ប្រសិនបើមានបញ្ហាបច្ចេកទេស ឬការបាត់បង់ថវិកាដោយអចេតនា។ ការផ្ដល់រង្វាន់លើកទឹកចិត្តជា "Cashback" ឬពិន្ទុសន្សំសម្រាប់ការចាយវាយជាប្រាក់រៀល គឺជាយុទ្ធសាស្ត្រជោគជ័យក្នុងការជម្រុញការប្រើប្រាស់រូបិយបណ្ណជាតិ។ ការអភិវឌ្ឍប្រព័ន្ធ Cyber Security Awareness តាមរយៈការផ្ញើសារដាស់តឿនជាប្រចាំពីសំណាក់ធនាគារ ជួយកាត់បន្ថយអត្រានៃការចាញ់បោកជនខិលខូចបានយ៉ាងច្រើន។ កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលនៃប្រទេសជិតខាង (ដូចជាថៃ និងវៀតណាម) បានអនុញ្ញាតឱ្យប្រជាជនខ្មែរអាចស្កែន QR ទូទាត់ប្រាក់នៅក្រៅប្រទេសបានយ៉ាងងាយស្រួល។ ការប្រើប្រាស់ប្រព័ន្ធបាគងដើម្បីទទួលប្រាក់បញ្ញើពីពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស ជួយកាត់បន្ថយតម្លៃសេវាផ្ញើប្រាក់ និងធានាថាប្រាក់កម្រៃទាំងនោះបានទៅដល់ដៃគ្រួសារដោយសុវត្ថិភាព។ ការឈានទៅរកសង្គមដែលមិនប្រើប្រាស់ក្រដាសប្រាក់នឹងជួយកាត់បន្ថយការចំណាយលើការបោះពុម្ព និងការដឹកជញ្ជូនសាច់ប្រាក់ដែលជាបន្ទុករបស់រដ្ឋ។ បដិវត្តន៍ឌីជីថលហិរញ្ញវត្ថុនៅកម្ពុជាគឺជាសក្ខីភាពនៃភាពច្នៃប្រឌិត និងការបើកចិត្តទទួលយកបច្ចេកវិទ្យារបស់ប្រជាជនខ្មែរ ដើម្បីកសាងជីវភាពឱ្យកាន់តែមានភាពស៊ីវិល័យ។ រាល់ការស្កែនទូទាត់ប្រាក់ គឺជាការរួមចំណែកតូចមួយក្នុងការកសាងប្រព័ន្ធទិន្នន័យជាតិដ៏ធំ ដែលជួយឱ្យរដ្ឋាភិបាលរៀបចំគោលនយោបាយសេដ្ឋកិច្ចបានកាន់តែត្រឹមត្រូវ។ ភាពរឹងមាំនៃប្រព័ន្ធធនាគារឌីជីថល គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលជួយឱ្យប្រទេសនេះអាចមានភាពធន់នឹងវិបត្តិសកលផ្សេងៗបានយ៉ាងល្អប្រសើរ។ ការរក្សាតុល្យភាពរវាងភាពងាយស្រួលនៃបច្ចេកវិទ្យា និងក្រមសីលធម៌នៃការការពារទិន្នន័យ នឹងក្លាយជាកត្តាសម្រេចនៃភាពជោគជ័យយូរអង្វែង។ កម្ពុជានឹងបន្តក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ FinTech ដ៏លេចធ្លោមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទាក់ទាញវិនិយោគិនបច្ចេកវិទ្យាមកពីជុំវិញពិភពលោក។ អនាគតនៃកាបូបលុយឌីជីថល នឹងមិនត្រឹមតែជាកន្លែងដាក់លុយប៉ុណ្ណោះទេ ប៉ុន្តែគឺជា "លេខាធិការហិរញ្ញវត្ថុឆ្លាតវៃ" សម្រាប់មនុស្សគ្រប់រូប។ ការរួមបង្រួបបង្រួមគ្នារវាងគ្រប់ភាគីពាក់ព័ន្ធ នឹងធ្វើឱ្យវិស័យនេះបន្តរីកចម្រើនឥតឈប់ឈរ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងមូល។ ជាចុងក្រោយ វេទិកាទូទាត់ប្រាក់តាមទូរស័ព្ទ និងកាបូបលុយឌីជីថល គឺជាមោទនភាព និងជាកម្លាំងចលករដ៏ខ្លាំងក្លាដែលដឹកនាំកម្ពុជាឆ្ពោះទៅរកយុគសម័យមាសនៃសេដ្ឋកិច្ចឌីជីថលប្រកបដោយមោទនភាព។